ការជួសជុលទូរស័ព្ទដៃគឺជាឧស្សាហកម្មកំពុងរីកចម្រើននៅកម្ពុជា។ ជនជាតិខ្មែរច្រើនកំពុងរៀនជំនាញជួសជុលឧបករណ៍អេឡិចត្រូនិច។ នៅកម្ពុជា មានការកើនឡើងយ៉ាងច្រើនក្នុងការប្រើប្រាស់ទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិច។ ទីផ្សារជួសជុលទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិចនៅកម្ពុជា កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយមានតម្រូវការខ្ពស់ពីអតិថិជនគ្រប់វ័យ។ ការប្រើប្រាស់ទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិចបានក្លាយជាប្រភេទសម្ភារចាំបាច់សម្រាប់ប្រជាជន។ ពេលឧបករណ៍ទាំងនេះបាក់បែក ឬមានបញ្ហា ប្រើប្រាស់មិនបាន អ្នកប្រើភាគច្រើននឹងសម្រេចចិត្តជួសជុល ដោយសារចំណាយថវិកាតិចជាងការទិញថ្មី។ នៅក្នុងសង្គមសម័យទំនើប ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ។ ដោយសារតែការប្រើប្រាស់ខ្ពស់ នាំឲ្យមានការខូចខាតជាញឹកញាប់។ ជាងជួសជុលទូរស័ព្ទ និងអេឡិចត្រូនិចកំពុងមានតម្រូវការកាន់តែខ្ពស់ ទាំងនៅតំបន់ទីក្រុង និងជនបទ។ ការនាំចូលឧបករណ៍ថ្មីៗពីបរទេស ដូចជា ចិន កូរ៉េ និងសិង្ហបុរី កំពុងធ្វើឱ្យទីផ្សារខាងជួសជុលក្លាយខ្លួនទៅជាវិស័យសកម្ម និងត្រូវការជាងដែលមានជំនាញថ្មីៗ។ ការនាំចូលគ្រឿងបន្លាស់ និងឧបករណ៍ជួសជុលក៏កើនឡើងផងដែរ ដើម្បីគាំទ្រដល់តម្រូវការទាំងនោះ។ សេវាកម្មជួសជុលភាគច្រើនត្រូវបានផ្តល់ជូនដោយតម្លៃសមរម្យ ដែលអាចចូលដល់បានសម្រាប់អតិថិជនគ្រប់ថ្នាក់សង្គម។ កត្តាដែលជម្រុញឱ្យវិស័យនេះរីកចម្រើនគឺដោយសារមនុស្សភាគច្រើនចូលចិត្តជួសជុលជំនួសការទិញថ្មី ដោយសារតម្លៃការជួសជុលសមរម្យ និងសេវាកម្មមានភាពងាយស្រួល។ ការនាំចូលផលិតផលថ្មីៗ និងឧបករណ៍ទំនើបៗជាប្រចាំ ដែលជម្រុញអោយជាងជួសជុលត្រូវតែបន្តអភិវឌ្ឍជំនាញ ដើម្បីទទួលខុសត្រូវការជួសជុលលើឧបករណ៍ម៉ូតដែលថ្មីៗ។ ការមានបច្ចេកវិទ្យាទំនើបកាន់តែចូលមកក្នុងទីផ្សារក៏មានន័យថា តម្រូវការសម្រាប់ជាងមានជំនាញក៏កើនឡើងផងដែរ។ ជាងជួសជុលទូរស័ព្ទដៃកំពុងមានតម្រូវការខ្ពស់ជាពិសេសនៅតំបន់ទីក្រុង និងតំបន់ពាណិជ្ជកម្ម។ ជាងជួសជុលជាច្រើនផ្ដល់ជូនសេវាដែលមានគុណភាពខ្ពស់ ជាមួយនឹងតម្លៃសមរម្យ និងផ្តល់ការធានាជូន ដើម្បីជឿជាក់ចិត្ត និងទាក់ទាញអតិថិជនយ៉ាងមានប្រសិទ្ធិភាព។ ជាងជួសជុលជាច្រើនផ្តល់ជូននូវសេវាកម្មពិនិត្យឥតគិតថ្លៃ ធានារយៈពេលកំណត់ និងតម្លៃចរចាបាន។ ការប្រកួតប្រជែងខ្លាំងក្នុងវិស័យនេះក៏ជម្រុញឲ្យសេវាកម្មមានគុណភាពខ្ពស់ និងប្រសើរឡើងជាបន្តបន្ទាប់។ នៅក្នុងវិស័យជួសជុលទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិចនៅកម្ពុជា មានការងារចម្បងពីរប្រភេទ ដែលនាំមកនូវតម្រូវការជំនាញបច្ចេកទេសខ្ពស់ ដើម្បីអាចជួសជុលបានយ៉ាងមានប្រសិទ្ធភាព។ ការជួសជុលបញ្ហាថ្ម ប៊ូតុង អេក្រង់ខូច និងបញ្ហារន្ធសាកថ្ម។ មិនត្រឹមតែជាការជួសជុលទូរសព្ទប៉ុណ្ណោះទេ ប៉ុន្តែអាចលក់និងជួសជុល ស្របពេលជាមួយគ្នាបានទៀតផង ដែលជាកត្តាមួយល្អជួយបង្កើនប្រាក់ចំណូលបានមួយកម្រិត។ អ្នកជួសជុលទូរស័ព្ទដៃគឺជាអ្នកមានជំនាញពិសេសក្នុងការដោះស្រាយបញ្ហាផ្នែកបច្ចេកទេសនៃទូរស័ព្ទ ដោយផ្អែកលើបញ្ហាផ្នែករឹង និងផ្នែកទន់។ មុខរបរនេះកំពុងកើនតម្លៃនាពេលបច្ចុប្បន្ន ដោយសារតម្រូវការកើនឡើងនៃការជួសជុលស្មាតហ្វូនគ្រប់ម៉ូឌែល។ អ្នកជួសជុលឧបករណ៍អេឡិចត្រូនិកមានភារកិច្ចជួសជុល និងថែទាំឧបករណ៍អេឡិចត្រូនិចផ្សេងៗដូចជា ទូរទស្សន៍ ម៉ាស៊ីនបោកគក់ ម៉ាស៊ីនត្រជាក់ កុំព្យូទ័រ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះផ្សេងទៀត។ ដើម្បីចាប់ផ្តើមអាជីព និងអភិវឌ្ឍន៍ការងារឱ្យបានជោគជ័យ ជាដំបូងត្រូវចូលរៀនវគ្គជួសជុលទូរស័ព្ទដៃ ឬវគ្គជួសជុលឧបករណ៍អេឡិចត្រូនិច។ ត្រូវបំពេញការបណ្ដុះបណ្ដាលពីគ្រូបង្រៀនឯកទេស ឬហ្វឹកហាត់ជាមួយអ្នកជំនាញមូលដ្ឋានពីវិទ្យាស្ថានបច្ចេកទេស ឬសាលាផ្សេងៗជាមុនសិន។ ត្រូវស្វែងរកការងារជាជាងជួសជុលទូរស័ព្ទ ឬនៅហាងជួសជុលទូរស័ព្ទដៃ និងអេឡិចត្រូនិច ដើម្បីទទួលបានការអនុវត្តន៍ពីបញ្ហានានាដែលត្រូវដោះស្រាយប្រកបដោយវិជ្ជាជីវះត្រឹមត្រូវ។ ក្រោយពេលមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការជួលជុល យើងអាចធ្វើការបើកហាងជួសជុលផ្ទាល់ខ្លួនបានហើយ ដោយគ្មានការព្រួយបារម្ភទ្បើយ។ គួរមានការបង្កើតទំនាក់ទំនងល្អជាមួយអ្នកជួសជុលទូរស័ព្ទ និងអ្នកជួសជុលឧបករណ៍អេឡិចត្រូនិចផ្សេងទៀត ដើម្បីរៀនពីបទពិសោធន៍ និងឱកាសថ្មីៗ។ គួរបន្តការសិក្សា និងបណ្តុះបណ្តាល រៀនបន្ថែមពីបច្ចេកវិទ្យា និងម៉ូដែលទូរស័ព្ទ និងឧបករណ៍ថ្មីៗ ដើម្បីធានាថាជំនាញមានភាពទាន់សម័យ ទៅតាមបញ្ហានានាដែលនឹងកើតមានទ្បើង។ ប្រាក់ចំណូលរបស់អ្នកជួសជុលទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិចមានការប្រែប្រួលទៅតាមជំនាញ បទពិសោធន៍។ អ្នកជួសជុលថ្មីអាចរកប្រាក់ចំណូល២០០ ដុល្លារដល់ ៤០០ ដុល្លារ ក្នុងមួយខែ។ អ្នកជួសជុលដែលមានជំនាញខ្ពស់ និងបទពិសោធន៍ល្អអាចរកចំណូលបានច្រើនជាង ៥០០ ដុល្លារឡើងទៅក្នុងមួយខែ។ ការបង្កើតហាងផ្ទាល់ខ្លួន ឬក៏ការផ្តល់សេវាដែលមានគុណភាពល្អអាចធ្វើឲ្យប្រាក់ចំណូលកើនឡើងយ៉ាងច្រើន។ ការងារស្ថិតស្ថេរ ដោយសារតម្រូវការទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិចបន្តកើន អ្នកជួសជុលទទួលបានការងារជាប់ជានិច្ច។ ប្រាក់ចំណូល និងអត្ថប្រយោជន៍នៅក្នុងវិស័យជួសជុលទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិចនៅកម្ពុជាមានសក្តានុពលខ្ពស់ និងកំពុងតែធ្វើឲ្យជោគជ័យសម្រាប់អ្នកដែលមានចំណង់ចំណូលចិត្ត និងការខិតខំប្រឹងប្រែង។ ការកែលម្អបច្ចេកវិទ្យាថ្មីៗលឿន ជាប្រភពបញ្ហាសម្រាប់អ្នកជួសជុលដែលមិនអាចធ្វើការបាន។ ការរកសម្ភារៈ និងផ្នែកប្តូរមានកម្រិត ឬមានតម្លៃខ្ពស់ ធ្វើឲ្យការជួសជុលមានការលំបាក។ បញ្ហាប្រឈមទាំងនេះតម្រូវឲ្យអ្នកជួសជុល និងម្ចាស់អាជីវកម្មក្នុងវិស័យនេះត្រូវមានការត្រៀមខ្លួនល្អ និងការគិតទូលំទូលាយ ដើម្បីទប់ស្កាត់ និងដោះស្រាយបានយ៉ាងមានប្រសិទ្ធភាព។ ក្នុងអាជីពជួសជុលទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិក មានបញ្ហាប្រឈមជាច្រើនដែលប៉ះពាល់ដល់អ្នកជួសជុល និងម្ចាស់អាជីវកម្មក្នុងវិស័យនេះ។ មានបុគ្គលិកគ្រប់គ្រាន់ក៏ដោយ តែជំនាញពិសេសនៅក្នុងបច្ចេកវិទ្យាចាស់ និងថ្មីគឺស្ទើរតែមិនគ្រប់គ្រាន់។ មានហាងជួសជុលជាច្រើនកើតឡើងនៅទីក្រុង និងស្រុក ដែលបណ្តាលឲ្យតម្លៃសេវាកម្មធ្លាក់ចុះ។